មុខម្ហូបទីបួន ឆាកញ្ឆែត គឺជាមុខម្ហូបឆាដ៏សាមញ្ញ ពេញនិយមមួយ និងមានរសជាតិឆ្ងាញ់សម្រាប់គ្រួសារខ្មែរគ្រប់រូប។ វាត្រូវបានចម្អិនដោយផ្សំជាមួយ គ្រឿងទេសមូលដ្ឋាន ដែលផ្តល់នូវរសជាតិ ប្រៃ ផ្អែម ហឹរតិចៗ និង ក្លិនឈ្ងុយ គួរឲ្យចង់ញ៉ាំ។ ឆានេះមានលក្ខណៈពិសេសដូចជា ងាយស្រួលធ្វើ ព្រោះគ្រឿងផ្សំរកបានងាយស្រួល ហើយរបៀបចម្អិនក៏រហ័សទាន់ចិត្ត។ ថែមទាំងផ្តល់នូវរសជាតិធម្មជាតិបូករួមនឹងជាតិសរសៃរបស់វា ហើយល្អសម្រាប់សុខភាពទៀតផង។ គ្រឿងផ្សំសំខាន់ៗរបស់មុខម្ហូបមួយនេះមានដូចជា កញ្ឆែត ខ្ទឹមស ម្ទេសស្រស់ ប្រេងឆា និងគ្រឿងផ្សំសម្រាប់បង់រសជាតិជាដើម។ អ្នកត្រូវរៀបចំ កញ្ឆែត ស្រស់ៗ ដោយបេះស្លឹក និងទងខ្ចីៗ លាងទឹកឲ្យស្អាត រួចហាន់ជាកង់ៗ។ រីឯ ខ្ទឹមស ត្រូវបកសំបកចិញ្ច្រាំឲ្យម៉ត់ល្អ ចំណែកឯម្ទេសស្រស់ ឬម្ទេសឆ្អើរហាន់ជាចំណិតតូចៗ។ ដើម្បីឲ្យឆាកញ្ឆែតមានរសជាតិឆ្ងាញ់ពេញលេញ អ្នកត្រូវ ថែមគ្រឿងផ្សំរសជាតិ ដូចជា ទឹកត្រី ស្ករស ប៊ីចេង ឬម្សៅស៊ុបបន្តិចបន្តួច។ ពេលគ្រឿងផ្សំរួចរាល់ហើយ ចាប់ផ្ដើមដាក់ខ្ទះលើភ្លើងឲ្យក្តៅ រួចចាក់ ប្រេងឆាចូលបន្តិច។ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្រ្ចាំរួច ចូលបំពងឲ្យឡើងឈ្ងុយ និងឡើងពណ៌លឿងស្រាល។ ប្រសិនបើអ្នកចូលចិត្តរសជាតិហឹរឆួល អ្នកអាច ដាក់ម្ទេសចិញ្ច្រាំ ឬហាន់ ចូលឆាជាមួយខ្ទឹមសមួយភ្លែត មុននឹងដាក់សាច់ ឬកញ្ឆែតចូល។ បន្ទាប់មកទៀតដាក់ កញ្ឆែត ដែលបានលាងស្អាតហើយចូលឆាភ្លាមៗ។ ក្រោយមកគេ ត្រូវឆាលើភ្លើង ខ្លាំង ហើយឆាលឿនៗដោយប្រើវែកឆាត្រលប់កញ្ឆែតឲ្យសព្វ។ ពេលកញ្ឆែតចាប់ផ្តើមទន់បន្តិច ដាក់ ទឹកត្រី ស្ករ និង ប៊ីចេង ចូល រួចបន្ថែមទឹកបន្តិច ដើម្បីជួយឲ្យគ្រឿងផ្សំរលាយ និងចូលជាតិល្អ។ ឆាត្រឹមតែ ៣ទៅ៤ នាទីប៉ុណ្ណោះ ឲ្យកញ្ឆែតឆ្អិនល្មម កុំឲ្យរលួយពេក ដើម្បីរក្សាភាពស្រួយរបស់វា រួចភ្លក់រសជាតិមើលតាមចំណូលចិត្ត។ ជាចុងក្រោយ ដួសឆាកញ្ឆែតដាក់ចាន ហើយញ៉ាំជាមួយ បាយសក្តៅៗជាការស្រេច។ ដូចនេះ ឆាកញ្ឆែត គឺជាមុខម្ហូបដ៏សាមញ្ញ តែអាចបំពេញតម្រូវការអាហារប្រចាំថ្ងៃបានយ៉ាងល្អ ហើយជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តបន្លែស្រស់ៗ។ សរុបមក កញ្ឆែតគឺជាបន្លែដ៏មានសារៈសំខាន់ និងមានប្រយោជន៍នៅក្នុងម្ហូបខ្មែរ។ វាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតបាននូវមុខម្ហូបខ្មែរជាច្រើនមុខ ដែលមានទាំងរសជាតិឆ្ងាញ់ ជីវជាតិ និងភាពសម្បូរបែបរបស់វា។ ដោយសារតែលក្ខណៈពិសេសរបស់វា ទាំងដើម និងស្លឹកកញ្ឆែតសុទ្ធតែអាចយកមកធ្វើជាម្ហូបបានយ៉ាងសម្បូរបែប។ ដូចនេះ កញ្ឆែត មិនត្រឹមតែជាបន្លែដែលមានរសជាតិឆ្ងាញ់ និងងាយស្រួលរកប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពទៀតផង។